បាយគឺជាចំណែកមួយដ៏សំខាន់នៅក្នុងការបរិភោគអាហារប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ យើងឃើញថា ក្នុងអាហារបីពេលដែលប្រជាជនខ្មែរបរិភោគគឺមានបាយ៩០%នៅក្នុងនោះហើយ។ ខ្មែរយើងនិយមបរិភោគបាយជាមួយម្ហូបផ្សេងៗដូចជា ចៀន ស្ងោរ ឆា ឬ សម្លជាដើម។ បើយើងនិយាយពីរបៀបដាំបាយវិញ គឺមិនមានអ្វីពិបាក និងស្មុគស្មាញទេ ហើយអ្វីដែលយើងត្រូវការគឺមានតែអង្ករ និង ទឹកប៉ុណ្ណោះ។ ចំណែកឯការដាំបាយវិញ យើងអាចដាំដោយប្រើចង្ក្រានអុស ឬ ធ្យូងក៏បាន។ ជាដំបូង យើងត្រូវមានឆ្នាំងមួយសម្រាប់ដាំបាយ ព្រមទាំងអង្ករផងដែរ។ សម្រាប់អង្ករ យើងអាចដាក់ទៅតាមចំនួន ឬ បរិមាណដែលយើងចង់បាន ដូចជា ១ ឬ ២ កំប៉ុងជាដើម។ ប្រជាជនខ្មែរ និយមយកកំប៉ុងទឹកដោះគោខាប់ដែលប្រើរួចទៅធ្វើជាកំប៉ុងសម្រាប់វាល់អង្ករ ប៉ុន្តែអ្នកក៏អាចប្រើសម្ភារៈផ្សេងទៀត ដូចជា កូនចាន ឬ កែវ ដើម្បីវាស់បរិមាណអង្ករបានដូចគ្នា។ ក្រោយពីវាល់អង្ករចាក់ចូលទៅក្នុងឆ្នាំងរួច យើងត្រូវរើសមើលថា វាមានស្រូវ ក្រួស ឬ កម្ទេចដីដែរឬអត់។ ក្រោយពីរើសបានស្អាតហើយ យើងអាចយកវាទៅលាងទឹកបាន។ ចំំពោះការលាងអង្ករ យើងត្រូវចាក់ទឹកឱ្យលិចអង្ករនោះ រួចយកដៃរាវចុះឡើង និងច្របាច់អង្ករ ដើម្បឱ្យវាចេញជាតិម្សៅអស់។ ក្រោយពីលាងប្រហែល ៣០វិនាទី យើងអាចចាក់ទឹកអង្ករចោល រួចថែមទឹកថ្មី ដោយបន្តធ្វើបែបនេះ ៣ ទៅ៤ដង រហូតទឹកអង្ករឡើងថ្លា។ មួយវិញទៀត ការចេះដាំបាយដោយប្រើអុស ឬធ្យូងនេះ ផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់យើង ក្នុងករណី យើងធ្វើដំណើរទៅឆ្ងាយ គ្មានអគ្គីសនី ឬ ម្ដងម្កាលពេលដាច់ភ្លើងនៅផ្ទះជាដើម។ ការចេះដាំបាយដោយប្រើអុស ឬ ធ្យូងជួយដោះទុក្ខយើងក្នុងគ្រាលំបាកមួយពេល ប៉ុន្តែក៏ជួយធ្វើឱ្យបាយរបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់ជាងប្រើឆ្នាំងអគ្គីសនីដែរ។ ឥឡូវនេះ បន្ទាប់ពីលាងអង្ករស្អាតហើយ យើងត្រូវដាក់ទឹកឱ្យលិចអង្ករ លៃមើលឱ្យល្មម ប៉ុន្តែកុំឱ្យពេញមាត់ឆ្នាំងឱ្យសោះ ជៀសវាង នៅពេលបាយពុះ ហៀរប្រឡាក់ឆ្នាំង។ សម្រាប់រង្វាស់ទឹក យើងអាចដាក់ប្រមាណមួយថ្នាំងដៃកន្លះ ឬ លើសនេះបន្តិចបាន។ ការដាំបាយដោយប្រើចង្រ្កានអុស ឬ ធ្យូងខុសពីឆ្នាំងអគ្គិសនីបន្តិច ដោយហេតុថា បើយើងដាក់ទឹកតិចពេក វាអាចនឹងធ្វើឱ្យបាយរបស់យើងឆៅ។ ចំពោះការដាំបាយ យើងមានជម្រើសពីរប្រភេទទៅតាមចំណូលចិត្តរបស់អ្នកបរិភោគ មានន័យថា បើអ្នកចូលចិត្តបាយជ្រាយ អាចដាក់ទឹករាងច្រើនបន្តិច ប៉ុន្តែពេលបាយពុះត្រូវជាត់ទឹកចេញបន្តិច។ ប៉ុន្តែបើយើងដាក់ទឹកតែមួយថ្នាំងដៃកន្លះ មិនចាំបាច់ជាត់ទឹកចេញ នៅពេលដែលបាយពុះនោះទេ។ យើងគ្រាន់តែទុកឱ្យបាយពុះ រីងទឹក បន្ទាប់មកយើងត្រូវផ្ងំបាយនោះ។ ការប្រើចង្រ្កានអុស ឬ ធ្យូងដើម្បីដាំបាយ តម្រូវឱ្យយើងនៅអង្គុយមើលភ្លើងបាយឱ្យជាប់។ ចំពោះការផ្ងំបាយ យើងត្រូវធ្វើបន្ទាប់ពីបាយពុះរីងទឹកអស់ ដោយយើងត្រូវចាប់ភ្លើងចេញពីចង្រ្កាន ទុកឱ្យនៅសល់តែបន្តិចបានហើយ មួយទៀតក៏ត្រូវយករងើកភ្លើងខ្លះៗទៅដាក់លើគម្របឆ្នាំងបាយដែរ គឺដើម្បីផ្ងំឱ្យបាយរបស់យើងឆ្អិនល្អ។ យើងអាចផ្ងំបាយរយៈពេល៤ទៅ៥នាទី ដើម្បីឱ្យបាយឆ្អិនល្អ ប៉ុន្តែ បើសិនជាយើងចង់ឱ្យបាយរាងស្រួយ និងមានក្ដាំង យើងអាចទុកឱ្យយូរជាងនេះបន្តិចបាន។ ក្រោយពីបាយរបស់យើងឆ្អិន គ្រាន់តែយកវែកបាយមកជ្រោយឱ្យវាទន់ និងបែកចេញពីគ្នា ដើម្បីងាយស្រួលដួសយកទៅបរិភោគជាការស្រេច។ ម្ហូបកាន់តែឆ្ងាញ់ កាលណាបានបរិភោគជាមួយបាយ ហេតុនេះហើយបានជា គេតែងតែឃើញបាយមានវត្តមាននៅលើតុអាហារមិនដែលអាក់ខាន ព្រោះការបរិភោគបាយជាប្រពៃណីទំនៀមទម្លាប់ខ្មែរពីយូរលង់ណាស់មកហើយ។ ក្រៅពីចម្អិនបាយដោយប្រើចង្រ្កានអុស ឬ ធ្យូង គេក៏អាចប្រើចង្រ្កានហ្គាស ឬ ឆ្នាំងអគ្គីសនី ដើម្បីដាំបាយបានដូចគ្នា ហើយរបៀប និងដំណាក់កាលក៏មិនខុសពីគ្នាដែរ គេគ្រាន់តែត្រូវលៃទឹកឱ្យល្មមទៅបានហើយ។ យ៉ាងណាមិញ ការដាំបាយដោយប្រើអុស ឬ ធ្យូងនៅតែជារបៀបមួយដែលប្រជាជនខ្មែរធ្វើដោយសារ វាបានបន្តមកតាំងពីបុរាណ ហើយថែមទាំងធ្វើឱ្យបាយមានរសជាតិឆ្ងាញ់ជាងការដាំធម្មតាថែមទៀតផង។